សាលាវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារនីតិសម្បទា និងកសាងសង្គមឡើងវិញបន្ទាប់ពីជម្លោះប្រដាប់អាវុធបានបញ្ចប់។ ពួកវាមិនមែនត្រឹមតែជាកន្លែងផ្តល់ការអប់រំប៉ុណ្ណោះទេ តែជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរជីវិត។ វាជាស្ពានភ្ជាប់ទៅកាន់អនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ នៅក្នុងប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមដូចជាកម្ពុជា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ។ វាជួយអតីតយុទ្ធជន ជនពិការ និងជនភៀសខ្លួនឱ្យចាប់ផ្តើមជីវិតថ្មីបានយ៉ាងឆាប់រហ័ស។ បន្ទាប់ពីជម្លោះ ប្រជាជនជាច្រើនបានបាត់បង់ទាំងផ្ទះសម្បែង ទ្រព្យសម្បត្តិ និងប្រភពចំណូលប្រពៃណីរបស់ពួកគេ។ ពួកគេប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដូចជាការខ្វះខាតជំនាញដើម្បីរស់រានមានជីវិតក្នុងសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ។ ក្នុងបរិបទនេះ សាលាវិជ្ជាជីវៈបានក្លាយជាកន្លែងផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ពួកគេគ្រប់រូប។ សាលាទាំងនេះបានផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញជាក់ស្តែងជាច្រើនប្រភេទដែលចាំបាច់សម្រាប់សេដ្ឋកិច្ចក្រោយជម្លោះ។ ជំនាញទាំងនោះរួមមានដូចជា ជាងសំណង់ ជាងឈើ ជាងជួសជុលម៉ូតូ កាត់ដេរ និងជំនាញបដិសណ្ឋារកិច្ចជាដើម។ ការបណ្តុះបណ្តាលទាំងនេះមិនមែនត្រឹមតែជាការបង្រៀនទ្រឹស្តីនោះទេ តែផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង។ វាអនុញ្ញាតឱ្យសិស្សានុសិស្សមានសមត្ថភាពអាចធ្វើការបានភ្លាមៗក្រោយពីបញ្ចប់ការសិក្សា។ ជំនាញទាំងនេះបានផ្តល់ឱ្យពួកគេនូវឱកាសដើម្បីទទួលបានការងារធ្វើសមរម្យ។ វាជាផ្លូវដ៏សំខាន់ដើម្បីអាចមានប្រភពចំណូលចិញ្ចឹមជីវិតដោយខ្លួនឯង។ លើសពីនេះទៅទៀត វាក៏ជួយឱ្យពួកគេមានទំនុកចិត្តលើខ្លួនឯងឡើងវិញបន្ទាប់ពីឆ្លងកាត់ការបាត់បង់។ ការមានសមត្ថភាពរកលុយចិញ្ចឹមគ្រួសារដោយខ្លួនឯងគឺជាជំហានដំបូងដ៏សំខាន់។ វាគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការស្តារជីវភាពឱ្យបានល្អប្រសើរ។ ដូច្នេះ សាលាវិជ្ជាជីវៈបានបំពេញតួនាទីដ៏សំខាន់ក្នុងការបំពាក់ជំនាញសម្រាប់ប្រជាជនទាំងនោះ។ វាជាការបំពាក់ជំនាញដើម្បីឱ្យពួកគេអាចឈរជើងលើសង្គមបានយ៉ាងរឹងមាំ។ សាលាទាំងនេះក៏ជួយកសាងសក្តានុពលរបស់មនុស្សដែលធ្លាប់បាត់បង់ឱកាស។ ពួកគេអាចចាប់ផ្តើមជីវិតថ្មីដោយមិនចាំបាច់ពឹងផ្អែកលើជំនួយពីអ្នកដទៃ។ ការទទួលបានចំណេះដឹងនិងជំនាញគឺជាអំណាចពិតប្រាកដសម្រាប់អនាគត។ វាក៏ជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ពួកគេក្នុងការជំនះរាល់ឧបសគ្គ។ សិស្សអាចរៀនពីបទពិសោធន៍របស់គ្នាទៅវិញទៅមកនៅក្នុងថ្នាក់រៀន។ វាជាការអប់រំដ៏ពេញលេញទាំងជំនាញបច្ចេកទេស និងជំនាញជីវិត។ ដូច្នេះ ការផ្តល់ជំនាញគឺជាមូលដ្ឋានគ្រឹះដំបូងបំផុតសម្រាប់ការស្តារនីតិសម្បទា។ ក្រៅពីការផ្តល់ជំនាញ សាលាវិជ្ជាជីវៈក៏ដើរតួនាទីដ៏សំខាន់ក្នុងការបញ្ចូលប្រជាជនក្រោយជម្លោះទៅក្នុងសង្គមឡើងវិញផងដែរ។ នៅក្នុងបរិយាកាសនៃការរៀនសូត្រ មនុស្សមកពីគ្រប់មជ្ឈដ្ឋានបានជួបជុំគ្នាដើម្បីសិក្សារៀនសូត្រ។ ពួកគេអាចជាអតីតយុទ្ធជន អតីតទាហាន ឬជនរងគ្រោះពីជម្លោះដ៏ល្វីងជូរចត់។ តាមរយៈការធ្វើការជាមួយគ្នាលើគម្រោងរួមគ្នា ពួកគេបានកសាងទំនាក់ទំនងនិងជឿទុកចិត្តគ្នា។ ដំណើរការនេះបានជួយបន្ធូរភាពតានតឹងដែលបន្សល់ទុកពីសង្គ្រាមជាច្រើនឆ្នាំ។ វាជួយឱ្យពួកគេយល់ថាពួកគេទាំងអស់គ្នាជាសមាជិកនៃសង្គមតែមួយ។ ការមានគោលបំណងរួមគ្នានៅក្នុងការកសាងជីវិតថ្មី បានជួយបង្រួបបង្រួមពួកគេឱ្យមានគំនិតសាមគ្គីគ្នា។ ការលើកកម្ពស់សន្តិភាពមិនមែនមានន័យត្រឹមតែគ្មានសង្គ្រាមនោះទេ។ វាជាការកសាងប្រព័ន្ធសង្គមមួយដែលមនុស្សគ្រប់រូបមានឱកាសស្មើគ្នា។ នៅពេលប្រជាជនមានការងារធ្វើ និងមានសន្តិសុខសេដ្ឋកិច្ច ពួកគេនឹងមានក្តីសង្ឃឹមចំពោះអនាគត។ ពួកគេនឹងមានការចូលរួមចំណែកក្នុងការកសាងប្រទេសជាតិដោយខ្លួនឯង។ ដូច្នេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈមិនត្រឹមតែជាវិធីសាស្រ្តកសាងជីវភាពនោះទេ។ វាជាផ្នែកមួយដ៏សំខាន់នៃការកសាងសន្តិភាពដែលប្រកបដោយចីរភាព និងស្ថិរភាព។ សាលាវិជ្ជាជីវៈគឺជាកន្លែងដែលអតីតគូប្រជែងអាចក្លាយជាមិត្តរួមការងារ។ វាក៏ជាវេទិកាមួយសម្រាប់ពួកគេក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួន។ ការស្តាប់និងការយល់ពីបទពិសោធន៍គ្នាទៅវិញទៅមកជួយឱ្យពួកគេមានការអាណិតអាសូរ។ ដំណើរការនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជាសះស្បើយពីរបួសផ្លូវចិត្ត។ វាជាការកសាងស្ពានរវាងអតីតកាលដ៏ឈឺចាប់ និងអនាគតដ៏ភ្លឺស្វាង។ ការអប់រំវិជ្ជាជីវៈអាចជួយកាត់បន្ថយភាពងាយរងគ្រោះរបស់យុវជន។ វាជាការការពារពួកគេមិនឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃជម្លោះឡើងវិញ។ ដូច្នេះ ការបញ្ចូលទៅក្នុងសង្គមគឺជាសមិទ្ធផលដ៏អស្ចារ្យមួយរបស់សាលាវិជ្ជាជីវៈ។ នៅក្នុងប្រទេសកម្ពុជា តួនាទីរបស់សាលាវិជ្ជាជីវៈក្រោយរបបខ្មែរក្រហមគឺជាឧទាហរណ៍ដ៏ជាក់ស្តែងមួយ។ បន្ទាប់ពីប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរអស់ជាច្រើនឆ្នាំ ប្រជាជនកម្ពុជាត្រូវចាប់ផ្តើមកសាងអ្វីៗទាំងអស់ឡើងវិញដោយដៃទទេ។ ការខ្វះខាតធនធានមនុស្សដែលមានជំនាញបានក្លាយជាបញ្ហាប្រឈមដ៏ធំមួយ។ ក្នុងបរិបទនោះ អង្គការក្រៅរដ្ឋាភិបាលនិងអង្គការអន្តរជាតិជាច្រើនបានចូលរួមក្នុងការបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ សាលាទាំងនោះបានផ្តល់ជំនាញដែលចាំបាច់សម្រាប់ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ពួកគេបានបង្រៀនជំនាញសាងសង់ផ្លូវថ្នល់ ស្ពាន និងអគារឡើងវិញ។ ក្រុមជនដែលទទួលបានការបណ្តុះបណ្តាលភាគច្រើនគឺជាអតីតយុទ្ធជន ជនពិការ ឬជនដែលបាត់បង់គ្រួសារ។ ពួកគេបានប្រើប្រាស់ជំនាញជាងសំណង់ ជាងភ្លើង ឬជាងមេកានិកដែលបានរៀនសូត្រដើម្បីកសាងផ្ទះសម្បែងរបស់ខ្លួន។ ពួកគេក៏បានជួយសហគមន៍ឡើងវិញតាមរយៈការជួសជុលរបស់របរដែលខូចខាត។ ឧទាហរណ៍ជាក់ស្តែងមួយទៀតគឺ សិប្បករនៅតាមខេត្តសៀមរាបដែលបានសិក្សាសិល្បៈចម្លាក់។ ពួកគេក៏បានរៀនសិល្បៈតម្បាញដើម្បីបង្កើតផលិតផលវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ។ ពួកគេបានប្រើប្រាស់ជំនាញទាំងនោះដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ វាក៏ជាវិធីមួយជួយថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរផងដែរ។ សាលាវិជ្ជាជីវៈក៏បានផ្តល់ការអប់រំដល់ជនពិការដើម្បីឱ្យពួកគេអាចចូលរួមក្នុងសង្គមបាន។ ពួកគេត្រូវបានបណ្តុះបណ្តាលឱ្យមានជំនាញកុំព្យូទ័រ និងជំនាញផ្សេងៗទៀត។ វាជួយឱ្យពួកគេមានសមត្ថភាពអាចធ្វើការនិងមានជីវភាពល្អប្រសើរ។ ដូច្នេះ សាលាវិជ្ជាជីវៈនៅកម្ពុជាមិនត្រឹមតែបានផ្តល់ជំនាញដល់ប្រជាជននោះទេ។ វាបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមស្តារប្រទេសជាតិឱ្យមានភាពរីកចម្រើនឡើងវិញ។ វាជាភស្តុតាងដែលបង្ហាញថាការអប់រំវិជ្ជាជីវៈគឺជាគន្លឹះដ៏សំខាន់។ វាជាគន្លឹះក្នុងការកសាងប្រទេសប្រកបដោយសន្តិភាព និងចីរភាព។ សិស្សដែលបានបញ្ចប់ការសិក្សាក៏បានក្លាយជាគ្រូបង្រៀនបន្តទៀត។ ពួកគេបានចែករំលែកចំណេះដឹងរបស់ពួកគេទៅកាន់ជំនាន់ក្រោយៗ។ នេះគឺជាវដ្តដ៏ល្អមួយនៃការបន្តពូជធនធានមនុស្សនៅក្នុងប្រទេស។ វាជាគំរូនៃភាពជោគជ័យដ៏អស្ចារ្យដែលគួរឱ្យកោតសរសើរ។ ដូច្នេះសាលាវិជ្ជាជីវៈ គឺពិតជាមានតួនាទីមិនអាចកាត់ថ្លៃបានក្នុងការជួយសង្គមក្រោយជម្លោះ។